នៅក្នុងពិធីមង្គលការកាតុបតែងម៉ូតសក់សម្រាប់កូនក្រមុំតែងតែត្រូវអនុវត្តតាមបទដ្ឋានប្រពៃណី។ កូនក្រមុំតែងត្រូវស្លៀកពាក់សំពត់ខ្មែរដែលត្រូវនឹងពិធីការប្រពៃណី។ រីឯម៉ូតសក់សម្រាប់កូនក្រមុំគឺត្រូវប្រើម៉ូតតាមបែបបុរាណ ដូចជា សក់លិចឬសក់ក្រញូងផ្កា។ ការតុបតែងសក់ជាមួយផ្កាឈូកគឺជាភស្តុតាងនៃភាពស្រស់ស្អាតនិងភាពសុភាពរបស់កូនក្រមុំ។ ហើយម៉ូតសក់បែបបុរាណត្រូវបានធ្វើឡើងដោយការបិទសក់លិច សក់បោលពីក្រោយ។ ប៉ុន្តែការរៀបចំសក់ត្រូវការការប្រុងប្រយ័ត្ននិងភាពច្នៃប្រឌិត។ ជាពិសេសសក់ដែលលិចល្អសមនឹងមុខជាប្រភេទសក់ដែលមានសោភ័ណភាពខ្ពស់។ ចំពោះអាវបុរាណខ្មែរដែលកូនក្រមុំនិយមស្លៀកមានការតុបតែងជាមួយអក្ខរាវិរុទ្ធ។ បន្តែមពីនេះទៀតកន្លែងនៅលើសក់អាចដាក់ផ្កាស្រស់ឬផ្កាសិប្បនិម្មិតបាន។ រីឯការដាក់ក្រញូងផ្កានៅលើសក់បង្ហាញពីភាពទន់ភ្លន់និងស្រីស្អាតនៃកូនក្រមុំ។ វាជាម៉ូតសក់ដែលត្រូវបានប្រើសម្រាប់បង្ហាញការថែរក្សាវប្បធម៍នៃស្រីខ្មែរ។ សក់លិចត្រូវបានប្រើក្នុងពិធីរៀបចំមង្គលការតាមបែបប្រពៃណី។ ប៉ុន្តែវាជារបៀបដ៏ពេញនិយមក្នុងពិធីរៀបការរបស់ប្រជាជនខ្មែរផងដែរ។ បុរសដែលជាជាងសក់ តែងតែមានជំនាញពិសេសក្នុងការតុបតែងសក់ម៉ូតបែបបុរាណ។ បន្ថែមពីលើនេះទៀតកន្លែងលើសក់អាចដាក់ផ្កាស្រស់ឬផ្កាសិប្បនិម្មិតបាន។ ហើយក៏នៅតាមបណ្តាប្រទេសជិតខាងគ្មានម៉ូតសក់ដូចស្រុកខ្មែរទេ។ ម្យ៉ាងវិញទៀតសក់ដែលត្រូវគេរុំអោយលិចដាក់ក្រញូងផ្កាបង្ហាញអត្តសញ្ញាណស្រីខ្មែរ។ ប៉ុន្តែអ្នកតុបតែងសក់ត្រូវស្គាល់ប្រភេទសក់របស់កូនក្រមុំ។ ព្រោះការតុបតែងសក់ឲ្យសមនឹងទំរង់មុខជាគន្លឹះមួយនៃភាពស្រស់ស្អាតរបស់កូនក្រមុំ។ បន្តែមពីលើនេះទៀតសក់អមជាមួយគ្រឿងអលង្ការដូចជាខ្សែរដែកថ្លាពណ៌មាសជួយធ្វើឲ្យកាន់តែទាក់ទាញ។ ចំណែកឯគ្រឿងអលង្ការដែលប្រើមានជាច្រើនមុខ ដូចជា កងដៃ កងពាក់ក ក្រវិល។ ការដាក់គ្រឿងអលង្ការមិនត្រឹមតែស្អាតទេ ប៉ុន្តែថែមទាំងមានន័យផ្លូវចិត្តផងដែរ។ ខ្សែអង្រួនពណ៌មាសនិងខៀវជាការសម្រាប់បន្តែមនៅភាពស្រស់ស្អាតរបស់កូនក្រមំុ។ ជាពិសេសកូនក្រមុំគួរប្រើគ្រឿងអលង្ការដែលមានន័យជារបស់អរូបីរបស់ជាតិផងដែរ។ ផ្ទុយទៅវិញការប្រើគ្រឿងអលង្ការច្រើនពេកអាចធ្វើឲ្យបាត់សោភ័ណភាពរបស់កូនក្រមុំ។ ហើយស្បែកជើងសម្រាប់កូនក្រមុំជាធម្មតាជាស្បែកជើងខ្មែរដែលខ្ពស់តិចៗ។ ការរើសស្បែកជើងត្រូវពាក់ឲ្យសមនឹងសម្លៀកបំពាក់និងផ្ទៃដីនៃពិធី។ ជាពិសេសស្បែកជើងកូនក្រមុំអាចត្រូវបានតុបតែងដោយរចនាបែបផ្កា។ ម្សៅនិងគ្រឿងសំអាងត្រូវប្រើច្រើន ដើម្បីរក្សាទុកសំណើម និងភាពរលោងរបស់ស្បែកមុខ។ កូនក្រមុំតែងត្រូវលាបម្សៅឲ្យស មើលស្អាតបែបធម្មជាតិ។ រីឯការលាបម្សៅកូនក្រមុំត្រូវធ្វើឲ្យមានលំនិង ដើម្បីអោយមុខមើលមិនធ្ងន់ពេក។ ម្សៅដែលប្រើអាចជាប្រភេទចម្រុះនៃសម្រស់ខ្មែរជាយូរលុងមកហើយ។ អ្នកសម្អាងការគួរតែផាត់មុខឲ្យមានភាពសាមញ្ញឲ្យមើលឃើញសម្រស់ធម្មជាតិ។ កូនក្រមុំនៅតាមស្រុកតែងតែតុបតែងខ្លួនអោយស្រស់ស្អាតបែបជនបទ។ អាវខ្មែរពាក់ជាមួយខ្សែអង្រួនពណ៌មាសមើលមានសភាពថ្លៃថ្លា។ សំពត់ខ្មែរប្រើសម្រាប់កូនក្រមុំមានរចនាបថដ៏ស្រស់ស្អាតនិងចម្រុះពណ៌។ បើក្រឡេកទៅមើលតួកូនក្រមុំនៅក្នុងរឿងខ្មែរបុរាណក៏ស្លៀកពាក់បែបនេះផងដែរ។ ការរើសពណ៌សំពត់ត្រូវឲ្យសមនឹងស្បែកកូនក្រមុំ។ បន្ថែមទៀតនុះកូនក្រមុំត្រូវតុបតែងជាមួយគ្រឿងអលង្ការដែលសមនឹងពណ៌សម្លៀកបំពាក់។ ចំណែកក្រវិលដែលមានរចនាខ្មែរមកពីសិល្បៈបុរាណជួយបន្ថែមភាពស្រស់ស្អាត។ ចំពោះកូនក្រមុំនៅភូមិនិយមលាបម្សៅបែបធម្មជាតិ មិនធ្វើឲ្យខុសពីសម្បត្តិដើម។ ភាពសមរម្យនៃការតុបតែងកូនក្រមុំនៅក្នុងពិធីមង្គលការក្នុងប្រពៃណីខ្មែរគឺសំខាន់ណាស់។ ការតុបតែងជាមួយផ្កាស្រស់ធ្វើអោយមានក្លិនក្រអូបជាប់ខ្លូនបានយូរ។ ការតុបតែងរបស់កូនក្រមុំនៅតាមជនបទគឺមានភាពសាមញ្ញតែមើលទៅស្អាតជាងមិនស៊ាំភ្នែក។ អ្នកភ្នូងតែងតែយកចិត្តទុកដាក់លើការសំអាងមុខរបស់កូនក្រមុំអោយស៊ីនិងទម្រង់មុខ។ កូនក្រមុំគួរតែមានសុភាពរាបសារ និងអារម្មណ៍អំណោយផលលើការតុបតែង។ ការបំពាក់សំពត់ខ្មែរនៅពេលរៀបការជាសិល្បៈដ៏អស្ចារ្យនិងថែរក្សានៅទំនៀមប្រពៃណី។ ម៉ូតសក់និងការតុបតែងខ្លួនបែបប្រពៃណីគឺជាការអភិរក្សវប្បធម៌ជាតិ។